ក្នុងសម័យអាណានិគមបារាំង បញ្ហាដែនដីកូសាំងស៊ីន និងបញ្ហាព្រំប្រទល់បានក្លាយជាប្រធានបទដ៏រសើប និងស្មុគស្មាញ ជាពិសេសរវាងកម្ពុជា វៀតណាម និងសៀម ដែលបង្កឱ្យមានជម្លោះនិងភាពតានតឹងជាបន្តបន្ទាប់។ កូសាំងស៊ីន សំដៅលើតំបន់ដីសណ្ដទន្លេមេគង្គភាគខាងត្បូង ដែលបច្ចុប្បន្នជាទឹកដីភាគខាងត្បូងនៃប្រទេសវៀតណាម។ តាមប្រវត្តិសាស្ត្រ ទឹកដីនេះធ្លាប់ជាផ្នែកមួយនៃចក្រភពខ្មែរ ហើយមានឈ្មោះដើមថា កម្ពុជាក្រោម។ បើនិយាយអំពី ភស្តុតាងទាំងឡាយដែលបញ្ជាក់ថា កូសាំងស៊ីន ជារបស់ព្រះរាជាណាចក្រកម្ពុជាយើងមានភស្តុតាងជាច្រើន។ ក្នុងនោះ មានដូចជា ភស្តុតាងទាំងឡាយដែលប្រមូលបានដោយពួកអ្នកដំណើរទី១ និងអតីតផែនទីភូមិសាស្ត្រនៅអាស៊ីអាគ្នេយ៍ ព្រមទាំងអតីតកាល និងជីវិតរបស់ខ្មែរកម្ពុជាក្រោមផងដែរ។ នៅភាគខាងត្បូងបំផុតបង្អស់នៃឧបទ្វីបឥណ្ឌូចិន មានភស្តុតាងយ៉ាងច្រើនក្រៃ លែង ស្តីពីកំណើតនៃប្រទេសខ្មែរ អំពីជីវិតរបស់ប្រជាជនកម្ពុជានៅកូសាំងស៊ីនអំពី អតីតកាលរបស់ប្រជាជននេះ ជាមួយនឹងប្រាសាទជាប្រវត្តិសាស្ត្រ វត្តអារ៉ាម ឈ្មោះរបស់អតីតខេត្តទាំងឡាយ។ ឈ្មោះរបស់ភូមិទាំងឡាយដែលប្រមូលចង ក្រង ជួនកាលដោយអ្នកប្រវត្តិសាស្ត្រ ជួនកាលដោយផ្នែកការងារផ្លូវការនានា បានបន្ថែមទៅលើទឡឹករណ៍ប្រវត្តិសាស្ត្រ និងគតិយុត្តិ ដើម្បីបញ្ជាក់អះអាងអំពី អធិបតីភាពរបស់ប្រទេសកម្ពុជាទៅលើខេត្តទាំងឡាយនៅកម្ពុជាក្រោម ។ ការរៀបរាប់របស់អ្នកដំណើរបរទេសដំបូងៗដែលមកប្រទេសកម្ពុជា និងគំនូរ ផែនទីជាច្រើនរបស់អតីតប្រទេសខ្មែរ ក៏ស្របគ្នាទៅនឹងភស្តុតាងទាំងឡាយដែលមិនអាចប្រកែកបានថា កូសាំងស៊ីន គឺជាទឹកដីរបស់កម្ពុជានោះ ។ ចាប់តាំងពីសតវត្សរ៍ ទី១ នៃគ្រឹស្តសករាជ ប្រជារាស្ត្រខ្មែរបានតាំងទីលំនៅ នៅទឹកដីកម្ពុជាក្រោម វៀតណាមខាងត្បូង បច្ចុប្បន្ននេះ ដែលនៅក្នុងសម័យនោះ ហៅថា ហ៊្វូណន ។ ហ៊្វូណន បានយកឈ្មោះជាបន្តមកទៀតថា កម្ពុជាក្រោម និងរក្សារហូតមក ដល់បច្ចុប្បន្ននេះ ដោយសារមូលហេតុនៃភូមិសាស្ត្រនិងប្រហែលជាត្រូវបានបកប្រែតាមអត្ថបទដោយពាក្យបារាំងថា Bas-Cambodge ដែលប្រែថា កម្ពុជា ក្រោម ។ អត្ថបទចាស់ៗរបស់ចិន គឺមានសភាពជាក់លាក់ដែលបង្ហាញថា ទឹកដី ទាំងនេះគឺជារបស់ព្រះមហាក្សត្រអង្គរ ជាពិសេសឯកសារនិក្ខេបបទដ៏ល្បីល្បាញ របស់អ្នកដំណើរចិន ជៀវតាក្វាន់ ។ កំណត់ត្រារបស់ ជៀវតាក្វាន់ ត្រូវបានបញ្ជាក់ និងអះអាងដោយការរៀបរាប់ របស់ជនជាតិ អេស្ប៉ាញ៉ុល និងជនជាតិ ព័រទុយហ្គេ ដែលជាជនអឺរ៉ុបដំបូងបំផុត បានមកដល់ប្រទេសកម្ពុជា ។ នៅក្នុងសម័យនោះ ទឹកដីវៀតណាមហៅថា "តុង កឹង" មានព្រំប្រទល់រហូតដល់ទន្លេក្រហម ។ តាមរយៈអតីតកាល និងជីវិតរបស់ខ្មែរកម្ពុជាក្រោម ជីវិតរបស់ប្រជាជនកូសាំងស៊ីន គឺជីវិតខ្មែរក្រោម បង្កើតបានជាមួយនិងកេរដំណែលពីអតីតកាលរបស់ពួកគេ នូវភស្តុតាងទាំងឡាយដោយត្រឹមត្រូវពិតប្រាកដថា កម្ពុជាក្រោម គឺជារបស់ខ្មែរ ។ នៅក្នុងកំឡុងពេលជាង ១៧សតវត្សរ៍មក កម្ពុជាក្រោមត្រូវបានរស់នៅដូចេជាប្រជាជនខ្មែរសុទ្ធសាធ ។ រហូតមកដល់ដើមសតវត្សរ៍ទី១៨ គឺឃើញថាទើបមានជនជាតិចិន និងជនជាតិអណ្ណាមបានមកដល់។ ភ្ជាប់ជាមួយគ្នានោះ ប្រជាជនខ្មែរដែលបានកែប្រែទឹកដី កម្ពុជាក្រោម ទៅជាទឹកដីមានជីរជាតិ ដោយសារការងារធំៗមានការបញ្ចូលទឹកទៅក្នុងស្រែជាដើម។ ពុំមានមជ្ឈមណ្ឌល ខេត្ត ព្រែក ព្រែកជីក ប្រាសាទ ទីអារ៉ាម ឬភូមិណាមួយ នៅមានឈ្មោះជាខ្មែរតាមផ្លូវការឡើយ ហើយបណ្តាកន្លែងទាំងនោះត្រូវបានកែប្រែឈ្មោះដោយពួកអណ្ណាមអស់ហើយ ។ ពួកគេបានបំបាត់ស្លាកស្នាមនៃវប្បធម៌ និងអារ្យធម៌ខ្មែរ នៅលើទឹកដីទាំងឡាយ របស់កម្ពុជាក្រោម ដើម្បីធ្វើឱ្យក្លាយទៅជាទឹកដីវៀតណាម បញ្ហានេះនៅតែមាននៅឡើយ ។ លក្ខណះពិសេសរបស់ខ្មែរកម្ពុជាក្រោម គឺមិនអាចលុបបំបាត់បានឡើយ ហើយអតីតភាពរបស់ខ្លួនត្រូវបានបញ្ជាក់ដោយភស្តុតាងជាច្រើនរាប់មិនអស់ ។ ចាប់តាំងពីឆ្នាំ ១៨៦៧ កូសាំងស៊ីនបានធ្លាក់ទាំងស្រុងទៅក្នុងដៃរបស់អាជ្ញាធរ បារាំង។ ផ្ទុយពីគ្នានោះដែរ បើយើងងាកមកនិយាយអំពីបញ្ហានៃការបាត់បង់ទឹកដីកូសាំងស៊ីនមុនសម័យបារាំង គឺមុនពេលបារាំងចូលមកដល់ ខ្មែរបានបាត់បង់ទឹកដីកូសាំងស៊ីនបន្តិចម្តងៗទៅឱ្យពួកវៀតណាម តាមរយៈការធ្វើចំណាកស្រុកដោយសន្តិវិធី និងការឈ្លានពានយោធា។ ព្រះរាជាខ្មែរជាច្រើនអង្គត្រូវបានបង្ខំឱ្យធ្វើសម្បទានទឹកដី ដោយសារតែឥទ្ធិពល និងសម្ពាធពីយួន។ នៅសតវត្សរ៍ទី ១៧ អ្នកផ្សព្វផ្សាយសាសនាបារាំងជាច្រើនបានចូលមកឥណ្ឌូចិន ជាពិសេសនៅវៀតណាម។ រដ្ឋាភិបាលបារាំងបានប្រើលេសថា ការធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនាជាតិបារាំង និងប្រជាជនកាតូលិកជាហេតុផលដើម្បីអន្តរាគមន៍ផ្នែកយោធា។ ពួកគេក៏យកហេតុផលនេះដើម្បីបានវាយយកកំពង់ផែយួនតួវ៉ាននៅថ្ងៃទី១ ខែកញ្ញា ១៨៥៨។ តាមសន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេចយួន ឈ្មោះ ទី ឌឹក បានទទួលស្គាល់ជាកម្មសិទ្ធិរបស់បារាំងនូវខេត្ត បៀនវ៉ាយ៉ាឌិញ ឌិញទឿន ហើយ មេសរនិងកោះត្រឡាច ដែលយួនបានកេងប្រវ័ញ្ចយកពីខ្មែរពីមុនមក។ មកដល់គ. ស. ១៨៦៤ ព្រះបាទនរោត្តម អមដោយលោក ឌូដាដឺឡា បានយាងទៅជួបលោកទេសាភិបាល ឡាក្រង់ឌីយែ នៅព្រៃនគរ ។ គាត់បានធ្វើសំណូមពរឱ្យបារាំងបង្វិលសងខេត្តទាំងបីមកវិញ គឺលង់ហោរ មាត់ជ្រូក និងពាម។ បារាំងបានទទួលពាក្យ ជាមួយ ព្រះអង្គពីរឿងនេះហើយ។ ប៉ុន្តែនៅគ.ស. ១៨៦៧ ដោយខេត្តទាំងបីជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងបារាំង ពួកគេបានបញ្ចូលខេត្តទាំងនេះជាអាណានិគមរបស់ខ្លួន ដោយភ្លេចគិតដល់ពាក្យសន្យាជាមួយព្រះបាទនរោត្តម។ ដូចនេះចាប់ពី ឆ្នាំ ១៨៦៧ទឹកដីកម្ពុជាក្រោម ទាំងមូលក្លាយជាអាណានិគមរបស់បារាំង។ តាមលក្ខន្តិកៈ កម្ពុជា ជាប្រទេសក្រោម អាណាព្យាបាល ម្ល៉ោះហើយអាជ្ញាធរបារាំងនៅកូសាំងស៊ីន តែងតែធ្វើការកែប្រែបន្ទាត់ព្រំ ដែនតាមទំនើងចិត្តដោយ សំអាងលើបញ្ហានយោបាយ និងសេដ្ឋកិច្ច។ ការកែប្រែ សុទ្ធតែចំណេញទឹកដីទៅខាងកូសាំងស៊ីនជានិច្ច ដោយមិនអើពើដល់ការតវ៉ារបស់ព្រះរាជាខ្មែរ និងមិនស្នើសួរព្រះយោបល់ផងទេ។ ចាប់ពីឆ្នាំ១៨៩៣ ដល់១៩១៤ ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីថែមទៀត ព្រមទាំងបាត់បង់នៅកោះត្រល់ជាដើម ដោយបារាំងប្រវ័ញ្ចាយកទៅបញ្ចូលក្នុង អាណានិគមកូសាំងស៊ីន ឬក្នុងប្រទេសអណ្ណាមទៅវិញ។ ការបាត់បង់កូសាំងស៊ីនជាអចិន្ត្រៃយ៍បានក្លាយជាមុខរបួសដ៏ធំធេងសម្រាប់ប្រជាជនខ្មែរ។ ទោះបីជាកម្ពុជាបានស្ថិតក្រោមអាណាព្យាបាលបារាំងក៏ដោយ ក៏បារាំងមិនបានជួយទាមទារយកទឹកដីកូសាំងស៊ីនមកឱ្យកម្ពុជាវិញដែរ ព្រោះបារាំងចាត់ទុកកូសាំងស៊ីនជាផ្នែកមួយនៃ ឥណ្ឌូចិនបារាំង ដែលខ្លួនគ្រប់គ្រងដោយផ្ទាល់។ បញ្ហានេះបានបន្សល់ទុកនូវអារម្មណ៍ឈឺចាប់ និងការទាមទារទឹកដីរហូតមកដល់បច្ចុប្បន្ន។ ក្នុងអំឡុងពេលគ្រប់គ្រងឥណ្ឌូចិនបារាំងបានកំណត់ និងបែងចែកព្រំប្រទល់រវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ទៅតាមផលប្រយោជន៍របស់ខ្លួន ដែលជារឿយៗបានបង្កជាជម្លោះ និងភាពមិនច្បាស់លាស់។ បន្ទាប់ពីការដាក់អាណាព្យាបាលលើកម្ពុជា និងការគ្រប់គ្រងកូសាំងស៊ីន បារាំងបានចាប់ផ្តើមកំណត់ព្រំប្រទល់រវាងកម្ពុជា និងកូសាំងស៊ីន វៀតណាមខាងត្បូង។ ការកំណត់នេះត្រូវបានធ្វើឡើងដោយគណៈកម្មការបារាំង ដោយពុំសូវបានគិតគូរពីទម្លាប់រស់នៅរបស់ប្រជាជន ឬលក្ខណៈភូមិសាស្ត្រធម្មជាតិពិតប្រាកដឡើយ។ ការកំណត់ព្រំប្រទល់នេះបានធ្វើឱ្យទឹកដីខ្មែរមួយចំនួនធំ ពិសេសនៅតាមបណ្តោយព្រំដែន ដូចជាតំបន់ដូនកែវ កំពត ត្រូវបានបាត់បង់ ឬស្ថិតក្នុងភាពមិនច្បាស់លាស់។ ជារឿយៗ វាបានបំបែកភូមិស្រុកតែមួយឱ្យទៅជាពីរផ្នែក គឺមួយផ្នែកនៅកម្ពុជា និងមួយផ្នែកនៅវៀតណាម ដែលបង្កឱ្យមានបញ្ហាជីវភាព និងអត្តសញ្ញាណសម្រាប់ប្រជាជននៅតំបន់នោះ។ បារាំងក៏បានកំណត់ព្រំដែនសមុទ្រ និងប្រគល់កោះមួយចំនួនដែលធ្លាប់ជាកម្មសិទ្ធិរបស់កម្ពុជា (ដូចជាកោះត្រល់) ទៅឱ្យវៀតណាមគ្រប់គ្រងផងដែរ។ ព្រំប្រទល់កម្ពុជា សៀម ការកែសម្រួលព្រំដែនក្នុងអំឡុងពេលអាណានិគម បារាំងបានធ្វើការចរចាជាមួយសៀមដើម្បីកំណត់ព្រំប្រទល់រវាងកម្ពុជា និងសៀមឡើងវិញ។ ព្រំប្រទល់នេះបានផ្លាស់ប្តូរជាច្រើនលើក នៅឆ្នាំ ១៩០៧ ក្រោមសម្ពាធពីបារាំង សៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ រួមទាំងអង្គរ មកឱ្យកម្ពុជាវិញ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះលើតំបន់ព្រំដែនមួយចំនួននៅតែបន្តកើតមាន ជាពិសេសករណី ប្រាសាទព្រះវិហារ។ ជម្លោះប្រាសាទព្រះវិហារ ផែនទីដែលគូរដោយបារាំងនៅឆ្នាំ ១៩០៧ បានបង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលបង្កឱ្យមានជម្លោះរវាងកម្ពុជា និងថៃរហូតដល់ក្រោយសម័យឯករាជ្យ ហើយត្រូវបានដោះស្រាយដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឆ្នាំ ១៩៦២។ ព្រំប្រទល់កម្ពុជា-ឡាវ ព្រំប្រទល់រវាងកម្ពុជា និងឡាវមិនសូវមានភាពស្មុគស្មាញ និងជម្លោះដូចករណីជាមួយវៀតណាម និងថៃនោះទេ។ បារាំងបានកំណត់ព្រំប្រទល់នេះដោយផ្អែកលើខ្សែទឹក និងភូមិសាស្ត្រមួយចំនួន។ សរុបមក បញ្ហាដែនដីកូសាំងស៊ីន និងការកំណត់ព្រំប្រទល់ដោយបារាំងក្នុងសម័យអាណានិគម បានបន្សល់ទុកនូវបញ្ហាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយជាច្រើន ដែលនៅតែកើតមានរហូតដល់សព្វថ្ងៃ ជាពិសេសរវាងកម្ពុជា និងវៀតណាម។